ទឹកក្រឡុកបែបខ្មែរ ពិតជាមានភាពសម្បូរបែប និងមានរសជាតិឆ្ងាញ់ប្លែក ដែលជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ទទួលទាន និងមានវីតាមីនយ៉ាងច្រើនប្រភេទ។ ក្នុងចំណោមទឹកក្រឡុកបែបខ្មែរដែលពេញនិយមជាងគេមានដូចជា ទឹកក្រឡុកផ្លែឈើ ប័រក្រឡុក ដូងក្រឡុក ទៀបបារាំងក្រឡុក និងត្នោតក្រឡុក។ សម្រាប់ទឹកក្រឡុកផ្លែឈើ គឺជាប្រភេទទឹកក្រឡុកដែលពេញនិយមបំផុត ហើយមានជម្រើសផ្លែឈើជាច្រើនប្រភេទសម្រាប់ធ្វើ។ លើសពីនេះទៅទៀត ទឹកក្រឡុកងាយស្រួលធ្វើ ហើយក៏មានជម្រើសផ្លែឈើច្រើនសម្បូរបែប ទៅតាមរដូវកាលផងដែរ។ ចំណែកឯផ្លែឈើដែលគេពេញនិយម យកមកក្រឡុកជាមួយមានដូចជា ស្វាយ សារី ប៉ោម មៀន ខ្នុរ ទុរេន ល្ហុង ចេក ម្នាស់ ឪឡឹក ជាដើម។ ហើយដើម្បីបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ អ្នកក៏អាចបន្ថែមទឹកដោះគោខាប់ ស្ករស ឬទឹកដោះគោស្រស់បានដែរ។ ម្យ៉ាងវិញទៀត ទឹកក្រឡុកគេតែងតែក្រឡុកជាមួយទឹកកក ឬមិនដាក់ទឹកកកក៏បាន ទៅតាមចំណូលចិត្តរៀងៗខ្លួន។ ជាទូទៅ ទឹកក្រឡុកអាចញុាំបានគ្រប់ពេលវេលាមិនថាពេលរសៀល ពេលថ្ងៃត្រង់ ឬពេលយប់ឡើយ។